បទចម្រៀងប្រពៃណីមានតួនាទីសំខាន់ណាស់ក្នុងពិធីមង្គលការ ខ្មែរ ដើម្បីបង្ហាញពីពរជ័យ សេចក្ដីសុខ និងតំណាងល្អ។ តន្ត្រីក្នុងពិធីមង្គលការមានដើមកំណើតជ្រៅនៅក្នុងវប្បធម៌ខ្មែរ ហើយភាគច្រើនមានការច្រៀងរួមជាមួយឧបករណ៍ប្រពៃណី។ ចម្រៀងទាំងនេះត្រូវបានច្រៀងដោយសិល្បៈករដែលមានវិជ្ជាជីវៈក្នុងជំនាញតន្ត្រី។ ឥឡូវនេះ យើងមកក្រឡេកមើលពីចម្រៀងប្រណៃណីទាំងប៉ុន្មានដែលមាននៅក្នុងពិធីមង្គលការវិញម្ដង។ ចម្រៀងនីមួយៗក្នុងពិធីមង្គលការសុទ្ធតែមានគោលបំណង និងពេលវេលាច្បាស់លាស់សម្រាប់ប្រើ។ នៅក្នុងពិធីអាពាពិពាហ៍ខ្មែរយើង គេនិយមប្រគំភ្លេងខ្មែរកំដរក្នុងពិធីយ៉ាងអឹកធឹក ដើម្បីនាំសិរីសួស្ដីដល់គូស្វាមីភរិយាថ្មីថ្មោង។ ខ្មែរយើងចាត់ទុកភ្លេងខ្មែរជាភ្លេងមង្គល។ ភ្លេងខ្មែរសំរាប់ពិធីមង្គលការមានច្រើនបទណាស់ដែលគេយកមកប្រគំកំដរក្នុងពិធីនីមួយៗ។ ក្នុងនោះមានដូចជា បទហែកូនកម្លោះចូលរោង ហែកំណត់ សុីស្លាថង់រង កាត់សក់ សែនក្រុងពាលីកូនប្រុស សំពះពេលា កូនស្រីចេញផ្ទឹម និងចងដៃបង្វិលពពិលជាដើម។ បទថ្ងៃជ័យក៏ជាបទប្រពៃណីភ្លេងការមួយផងដែរ។ គេនិយមលេងបទនេះ ជាបទកំដររោង។ ក្រៅពីនោះទៀតក៏មាន បទបើកវាំងនន ដែលគេច្រៀងក្នុងពិធីសំពះផ្ទឹម។ បទសំពៅផ្កាចារ ក៏គេច្រៀងក្នុងពិធីសំពះផ្ទឹមដូចគ្នា។ ចំណែកឯបទបាយខុនចងដៃ គេច្រៀងក្នុងពិធីសែនចងដៃ ត្រង់វគ្គសែនជីដូនជីតាមេបាចាស់ទុំ ក្នុងពេលផ្ទឹមកូនស្រី កូនប្រុស។ បទដំរីសញី និងបទបែកចាន គេលេងក្នុងពិធីមង្គលការ ដើម្បីកំដរបរិយាកាស។ បទទប់ទឹក ជាបទមួយសម្រាប់លេងក្នុងពិធីមង្គលការ ក្រោយពិធីសាកន្ទេលហើយ។ បទស្មោង និងបទអ៊ុំទូក ក៏ជាបទដែលគេលេងក្នុងពិធីសាកន្ទេលដែរ។ ចំណែកឯបទនាងផ្ដាំ និងបទបំពេរវិញ គេលេងក្នុងពិធីជុំពេលា និងជាវខាន់ស្លា។ បទនាគព័ទ្ធវិញ គេលេងក្នុងពិធីបង្វិលពពិល។ បទជុំគ្រែជាបទមួយដែលគេលេងក្នុងពិធីបង្វិលពពិលដូចគ្នា ហើយជានិមិត្តរូបនៃការជួបជុំញាតិសន្តាន ពិសេសអ្នកមានគុណទាំងបួន។ បទអន ត្រូវបានគេលេងក្នុងពិធីរាំបើកវាំងនន ដើម្បីអញ្ជើញកូនក្រមុំឱ្យចេញមកផ្ទឹម។ បទផាត់ពពក ត្រូវបានគេលេងនៅក្នុងពិធីសំពះពេលា។ បទហោមរោងជាបទប្រើប្រាស់ដំបូងបំផុតនៃអាពាពិពាហ៍ខ្មែរត្រង់ពិធីចូលរោង។ បទនេះប្រគំឡើងសម្រាប់បួងសួង អញ្ចើញស្ដេចក្រុងពាលី មេមត់ ចាស់ស្រុកភូមិករព្រះធរណី ទេវតា ជីដូនជីតា មេបាចាស់ទុំទាំងអស់។ ដើម្បីសូមឱ្យជួយផ្ដល់សេចក្ដីសុខចម្រើនដល់ពិធីមង្គលការនេះផងដែរ។ បទប៉ុកពើក សម្រាប់ប្រើក្នុងពិធីលើកំណត់សុីស្លាគឺឪពុកម្ដាយ ឬបងប្អូនខាងប្រុសស្រីចាប់យកអង្រែទៅបុកល័ក្ត។ បទចំបក់រោយ ប្រើសម្រាប់ក្នុងពិធីហែកំណត់ ត្រង់វគ្គរៀបរាប់មុខជំនូនទាំងឡាយមាន៣៦មុខជារបស់កូនប្រុសជូនទៅខាងស្រី។ បទកងសោយ ប្រើក្នុងពិធីសែនក្រុងពាលី សុំទឹក សុំដីរៀបមង្គលការ អញ្ចើញស្ដេចក្រុងពាលីមកសោយក្រយាចំណីអាហារបង្អែមចម្អាប និងឱ្យពរជ័យដល់ពិធីមង្គលការ បទសារិកាកែវ ប្រើក្នុងពិធីកាត់សក់កូនប្រុសស្រី។ ដំរីយោលដៃ ប្រើក្នុងពិធីកាត់ខាន់ស្លា ត្រង់វគ្គប្រាក់ស្នាប់ទឹកដោះ សម្រាប់សងគុណមាតា បិតា និងបងខាងស្រី។ បទផាត់់ជាយ ប្រើក្នុងពិធីសុំកូនស្រីមកផ្ទឹមត្រង់វគ្គបើកវាំងនន។ បទកន្លង់រតន៍ ប្រើក្នុងពិធីចងដៃកូនប្រុស កូនស្រី ត្រង់វគ្គបាចផ្កាស្លា ប្រសិទ្ធពរជ័យ ដល់គូស្វាមីភរិយាថ្មី ឱ្យមានដំណើរជីវិតល្អផូរផង់ដូចផ្កាស្លា និងមានតម្លៃដូចពេជ្រ។ បទព្រះថោង និងបទនាងនាគ ប្រើក្នុងពិធីហែកូនប្រុសកូនស្រីចូលបន្ទប់ ត្រង់វគ្គកូនប្រុសតោងជាយស្បៃកូនស្រី គឺព្រះថោងតោងស្បៃនាងនាគជ្រែកទឹកចុះទៅឋានភុជង្គនាគ។ បទភ្លេងការរបស់ខ្មែរមានសរុបរហូតដល់ទៅជាង១៨៨បទ ប៉ុន្តែខាងលើគ្រាន់តែជាការដកស្រង់នូវបទមួយចំនួនដែលគេនិយមលេងក្នុងពិធីមង្គលការប៉ុណ្ណោះ។ ទាំងនេះគឺជាលក្ខណៈពិសេស និងគុណតម្លៃនៃបទចម្រៀងប្រពៃណីខ្មែរ ហើយនៅមានជាច្រើនបទទៀតដែលយើងពុំអាចរាប់អស់។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ បទនីមួយៗបានបង្កប់នូវខ្លឹមសារ អប់រំដល់មនុស្សគ្រប់រូប ជាពិសេសគូស្វាមី ភរិយាថ្មី។